សហគ្រាសធុនតូច និងមធ្យម ភាគច្រើននៅកម្ពុជាត្រូវបានបង្កើតឡើងជាលក្ខណៈអាជីវកម្មគ្រួសារ ដែលធ្វើឱ្យការសម្រេចចិត្តទាំងស្រុងស្ថិតនៅលើមេគ្រួសារ ឬម្ចាស់ភាគហ៊ុនធំតែម្នាក់។ ការប្រមូលផ្ដុំអំណាចសម្រេចចិត្តបែបនេះ បង្កើតឱ្យមានកង្វះខាតនូវប្រព័ន្ធ "ពិនិត្យ និងតុល្យភាព" ដែលជាគ្រឹះនៃអភិបាលកិច្ចល្អ។ រចនាសម្ព័ន្ធរាយការណ៍ជារឿយៗមានភាពមិនច្បាស់លាស់ ដោយសារតែសមាជិកគ្រួសារកាន់កាប់តំណែងសំខាន់ៗដោយមិនផ្អែកលើសមត្ថភាពពិតប្រាកដ។ ការជ្រើសរើសបុគ្គលិកជាន់ខ្ពស់ផ្អែកលើ "ខ្សែស្រឡាយ" ជាជាង "គុណសម្បត្តិ" រាំងស្ទះដល់ការនាំយកអ្នកជំនាញអាជីពមកជួយអភិវឌ្ឍក្រុមហ៊ុន។ កង្វះខាតក្រុមប្រឹក្សាភិបាល ដែលមានលក្ខណៈបច្ចេកទេស ធ្វើឱ្យអាជីវកម្មខ្វះការតម្រង់ទិសយុទ្ធសាស្ត្ររយៈពេលវែង។ សមាជិកក្រុមប្រឹក្សាភិបាលភាគច្រើនគឺជាសមាជិកគ្រួសារ ដែលធ្វើឱ្យខ្វះនូវ "សំឡេងឯករាជ្យ" ក្នុងការទិតៀន ឬកែលម្អការងារគ្រប់គ្រង។ ម្ចាស់អាជីវកម្មជារឿយៗមានការលំបាកក្នុងការបោះបង់អំណាច និងការគ្រប់គ្រងកិច្ចការតូចតាច ទៅឱ្យអ្នកគ្រប់គ្រងជំនាញ។ ការលាយឡំគ្នារវាងទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិក្រុមហ៊ុន ធ្វើឱ្យការវាយតម្លៃតម្លៃពិតរបស់អាជីវកម្មមានភាពស្មុគស្មាញ។ កង្វះខាតការបែងចែកដាច់ស្រឡះរវាង "ក្រុមប្រឹក្សាភិបាល" និង "ក្រុមប្រតិបត្តិ" នាំឱ្យមានការជាន់តួនាទីគ្នា និងការភាន់ច្រឡំក្នុងការទទួលខុសត្រូវ។ ការសម្រេចចិត្តសំខាន់ៗច្រើនតែធ្វើឡើងនៅក្រៅកិច្ចប្រជុំផ្លូវការ ដែលធ្វើឱ្យខ្វះនូវកំណត់ហេតុ និងភស្តុតាងសម្រាប់យោងនាពេលអនាគត។ សហគ្រាសធុនតូច និងមធ្យម ជាច្រើននៅកម្ពុជានៅតែបន្តប្រើប្រាស់ "ប្រព័ន្ធកត់ត្រាពីរ" ដែលមិនទាន់ស្របតាមស្ដង់ដារគណនេយ្យកម្ពុជា ។ កង្វះខាតរបាយការណ៍ហិរញ្ញវត្ថុដែលមានតម្លាភាព គឺជាឧបសគ្គដ៏ធំបំផុតក្នុងការទាក់ទាញវិនិយោគិនបរទេស និងការស្នើសុំកម្ចីធនាគារ។ ការមិនចង់បង្ហាញប្រាក់ចំណេញពិតប្រាកដដោយសារបារម្ភពីបញ្ហាពន្ធដារ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចហិរញ្ញវត្ថុមានភាពទន់ខ្សោយ។ សវនកម្មផ្ទៃក្នុង មិនត្រូវបានអនុវត្តជាទៀងទាត់ ដែលបង្កឱ្យមានហានិភ័យខ្ពស់នៃការកេងបន្លំសាច់ប្រាក់ ឬសម្ភារៈ។ ការខ្វះខាតប្រព័ន្ធគ្រប់គ្រងសន្និធិ ឌីជីថល ធ្វើឱ្យការបាត់បង់ទ្រព្យសម្បត្តិក្រុមហ៊ុនកើតមានឡើងដោយមិនដឹងខ្លួន។ របាយការណ៍លំហូរសាច់ប្រាក់ជារឿយៗមិនត្រូវបានវិភាគឱ្យស៊ីជម្រៅ ដែលនាំឱ្យមានវិបត្តិសាច់ប្រាក់បង្វិលភ្លាមៗ។ ការប្រើប្រាស់សាច់ប្រាក់សុទ្ធ ច្រើនពេកក្នុងប្រតិបត្តិការ បង្កឱ្យមានការលំបាកក្នុងការតាមដានប្រភពចំណូល និងចំណាយ។ សហគ្រាសធុនតូច និងមធ្យម ភាគច្រើនមិនមានលទ្ធភាពជួល "សវនករឯករាជ្យ" មកត្រួតពិនិត្យបញ្ជីស្នាម ដែលធ្វើឱ្យរបាយការណ៍ខ្វះភាពជឿជាក់។ ការយល់ដឹងអំពី "ការវិភាគហានិភ័យហិរញ្ញវត្ថុ" នៅមានកម្រិតទាប ដែលធ្វើឱ្យក្រុមហ៊ុនងាយរងគ្រោះដោយសារបម្រែបម្រួលសេដ្ឋកិច្ច។ តម្លាភាពនៃរចនាសម្ព័ន្ធភាគហ៊ុនមិនត្រូវបានផ្សព្វផ្សាយច្បាស់លាស់ ដែលបង្កឱ្យមានបញ្ហានៅពេលមានការលក់ភាគហ៊ុន ឬការរួមបញ្ចូលគ្នា។ ការចុះបញ្ជីអាជីវកម្មជាលក្ខណៈផ្លូវការជារឿយៗត្រូវបានធ្វើឡើងគ្រាន់តែដើម្បីបំពេញកាតព្វកិច្ចច្បាប់ ប៉ុន្តែមិនបានអនុវត្តតាមលក្ខន្តិកៈក្រុមហ៊ុនឡើយ។ ការយល់ដឹងអំពី "ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម" របស់ម្ចាស់ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជានៅមានភាពចន្លោះប្រហោងច្រើន។ អនុលោមភាពពន្ធដារគឺជាបញ្ហាប្រឈមដ៏ធំ ដោយសារតែបទប្បញ្ញត្តិមានភាពស្មុគស្មាញ និងការផ្លាស់ប្តូរញឹកញាប់។ សហគ្រាសធុនតូច និងមធ្យម ច្រើនតែខកខានក្នុងការរៀបចំកិច្ចសន្យាការងារឱ្យបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ និងការផាកពិន័យពីក្រសួងពាក់ព័ន្ធ។ ការការពារកម្មសិទ្ធិបញ្ញា មិនត្រូវបានយកចិត្តទុកដាក់ ដែលធ្វើឱ្យអាជីវកម្មងាយរងការចម្លងម៉ាកយីហោ។ ការិយាធិបតេយ្យ និងចំណាយក្រៅផ្លូវការក្នុងដំណើរការរដ្ឋបាល បង្កើតជាឧបសគ្គដល់ការអនុវត្តអភិបាលកិច្ចដែលស្អាតស្អំ។ ការខ្វះខាតមន្ត្រីអនុលោមភាពដែលមាន ជំនាញ ធ្វើឱ្យក្រុមហ៊ុនងាយនឹងប្រព្រឹត្តកំហុសដែលប៉ះពាល់ដល់អាជ្ញាបណ្ណ។ ច្បាប់ស្ដីពីការប្រកួតប្រជែងមិនទាន់ត្រូវបានយល់ដឹងស៊ីជម្រៅ ដែលនាំឱ្យមានការអនុវត្តពាណិជ្ជកម្មមិនត្រឹមត្រូវមួយចំនួន។ ការរៀបចំកិច្ចប្រជុំមហាសន្និបាតម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ជារឿយៗត្រូវបានរំលង ឬធ្វើឡើងដោយគ្រាន់តែជាទម្រង់ការ។ សហគ្រាសធុនតូច និងមធ្យម ជាច្រើនមិនទាន់បានអនុវត្តតាមស្ដង់ដារ "កិច្ចការពារទិន្នន័យអតិថិជន" ដែលជាតម្រូវការថ្មីនៅក្នុងយុគសម័យឌីជីថល។ កង្វះខាតផែនការបន្តវេន គឺជាហានិភ័យដ៏ធំបំផុតសម្រាប់អនាគតរបស់ សហគ្រាសធុនតូច និងមធ្យម អាជីវកម្មគ្រួសារ។ ការផ្ទេរអំណាចពីជំនាន់ស្ថាបនិក ទៅជំនាន់បន្តវេន ជារឿយៗបង្កឱ្យមានជម្លោះផ្ទៃក្នុង និងការបាត់បង់អតិថិជនសំខាន់ៗ។ ជំនាន់បន្តវេនជារឿយៗមានទស្សនវិស័យខុសពីស្ថាបនិក ដែលនាំឱ្យមាន "ការរាំងស្ទះយុទ្ធសាស្ត្រ" ក្នុងការគ្រប់គ្រង។ មួយវិញទៀត ក្នុងនោះដែរក៏គ្មានប្រព័ន្ធបណ្ដុះបណ្ដាលអ្នកដឹកនាំជំនាន់ក្រោយឱ្យយល់ពីតម្លៃស្នូល របស់ក្រុមហ៊ុនឡើយ។ ការរៀបចំ "បណ្ដាំមរតកអាជីវកម្ម" មិនទាន់ត្រូវបានយកចិត្តទុកដាក់ ដែលបង្កឱ្យមានវិវាទបែងចែកទ្រព្យសម្បត្តិនៅពេលម្ចាស់ក្រុមហ៊ុនលាចាកលោក។ សហគ្រាសធុនតូច និងមធ្យម ច្រើនតែផ្ដោតលើការចំណេញរយៈពេលខ្លី ជាជាងការកកសាងនិរន្តរភាពអាជីវកម្មរយៈពេលវែង។ ការមិនទាន់ត្រៀមខ្លួនសម្រាប់ "ការលក់ក្រុមហ៊ុន" ឬ "ការបោះផ្សាយមូលបត្រ" ធ្វើឱ្យអាជីវកម្មបាត់បង់ឱកាសពង្រីកខ្លួន។ ការផ្លាស់ប្តូរអ្នកគ្រប់គ្រងសំខាន់ៗដោយគ្មានការរៀបចំទុកជាមុន ធ្វើឱ្យប្រតិបត្តិការអាជីវកម្មរអាក់រអួល។ គ្មានការវាយតម្លៃអំពី "តម្លៃស្លាកយីហោ" ដែលជាផ្នែកមួយនៃនិរន្តរភាពអភិបាលកិច្ច។ ការយល់ដឹងអំពីសេដ្ឋកិច្ចបៃតង និងនិរន្តរភាពបរិស្ថាន នៅមិនទាន់ត្រូវបានបញ្ចូលក្នុងយុទ្ធសាស្ត្រអភិបាលកិច្ចរបស់ សហគ្រាសធុនតូច និងមធ្យម នៅឡើយ។ ការគ្រប់គ្រងហានិភ័យត្រូវបានមើលរំលង ដោយម្ចាស់អាជីវកម្មភាគច្រើនយល់ថាវាគឺជាការចំណាយដែលមិនចាំបាច់។ គ្មានប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ ឬផែនការសង្គ្រោះអាជីវកម្ម នៅពេលមានវិបត្តិ។ ហានិភ័យនៃ "ការកេងបន្លំផ្ទៃក្នុង" កើតមានខ្ពស់ដោយសារតែការទុកចិត្តលើបុគ្គលិកជិតស្និទ្ធខ្លាំងពេក ដោយគ្មានការត្រួតពិនិត្យ។ ហានិភ័យផ្នែកសាយប័រ មិនត្រូវបានយកចិត្តទុកដាក់ ទោះបីជាអាជីវកម្មប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែច្រើនក៏ដោយ។ ការវិនិយោគលើប្រព័ន្ធសុវត្ថិភាពទិន្នន័យនៅមានកម្រិត ដែលងាយនឹងធ្វើឱ្យបាត់បង់ព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន។ កង្វះខាត "ក្រមសីលធម៌អាជីវកម្ម" ច្បាស់លាស់សម្រាប់បុគ្គលិកអនុវត្ត ដែលនាំឱ្យមានបញ្ហាកំហុសឆ្គងវិជ្ជាជីវៈ។ ការគ្មានការវាយតម្លៃហានិភ័យលើដៃគូសហការ ឬអ្នកផ្គត់ផ្គង់ ដែលអាចប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្ម។ ការសម្រេចចិត្តវិនិយោគធំៗច្រើនតែធ្វើឡើងដោយផ្អែកលើ "អារម្មណ៍" ជាជាងការវិភាគហានិភ័យបែបវិទ្យាសាស្ត្រ។ ការមិនមានការធានារ៉ាប់រងអាជីវកម្មគ្រប់គ្រាន់ គឺជាចំណុចខ្សោយនៃអភិបាលកិច្ចគ្រប់គ្រងហានិភ័យ។ ការខ្វះខាតប្រព័ន្ធ "រាយការណ៍អំពីភាពមិនប្រក្រតី"ដែលមានសុវត្ថិភាពសម្រាប់បុគ្គលិក។ ម្ចាស់ភាគហ៊ុនតូចតាចជារឿយៗមិនត្រូវបានផ្ដល់ព័ត៌មានគ្រប់គ្រាន់ អំពីស្ថានភាពពិតនៃអាជីវកម្មឡើយ។ ការបែងចែកភាគលាភ មិនមានគោលការណ៍ច្បាស់លាស់ ដែលបង្កឱ្យមានការមិនពេញចិត្តពីម្ចាស់ភាគហ៊ុន។ ទំនាក់ទំនងរវាង សហគ្រាសធុនតូច និងមធ្យម និងស្ថាប័នរដ្ឋជារឿយៗមានលក្ខណៈបុគ្គល ជាជាងលក្ខណៈស្ថាប័នច្បាស់លាស់។ ការយល់ដឹងអំពី "ការទទួលខុសត្រូវសង្គម" នៅមានកម្រិត ដែលធ្វើឱ្យក្រុមហ៊ុនបាត់បង់ឱកាសកសាងកេរ្តិ៍ឈ្មោះ។ ការប្រាស្រ័យទាក់ទងជាមួយអតិថិជនជារឿយៗមិនមានប្រព័ន្ធគ្រប់គ្រងបណ្ដឹងតវ៉ា ដែលជាផ្នែកនៃអភិបាលកិច្ចសេវាកម្ម។ ម្ចាស់អាជីវកម្មខ្លះមើលរំលងសារៈសំខាន់នៃ "តម្លាភាពជាមួយអ្នកផ្គត់ផ្គង់" ដែលនាំឱ្យមានបញ្ហាជំពាក់បំណុលវណ្ឌក។ កង្វះខាតការរាយការណ៍អំពីផលប៉ះពាល់សង្គម និងបរិស្ថាន ដែលជាតម្រូវការរបស់វិនិយោគិនសម័យថ្មី។ វិវាទរវាងម្ចាស់ភាគហ៊ុនច្រើនតែត្រូវដោះស្រាយតាមបែបគ្រួសារ ដែលជារឿយៗមិនផ្ដល់យុត្តិធម៌ដល់ភាគីទន់ខ្សោយ។ ការយល់ដឹងអំពីអភិបាលកិច្ចសាជីវកម្មក្នុងចំណោមបុគ្គលិកថ្នាក់ក្រោមនៅមានកម្រិតសូន្យ។ សហគ្រាសធុនតូច និងមធ្យម ពិបាកក្នុងការពន្យល់ពី "តម្លៃក្រុមហ៊ុន" ទៅកាន់អ្នកពាក់ព័ន្ធខាងក្រៅ ដោយសារគ្មានឯកសារអភិបាលកិច្ចផ្លូវការ។ វប្បធម៌ស្ថាប័នច្រើនតែផ្អែកលើ "ការស្ដាប់បង្គាប់" ជាជាង "ការច្នៃប្រឌិត និងភាពស្មោះត្រង់"។ ការខ្វះខាតតម្លាភាពក្នុងការផ្ដល់ប្រាក់លើកទឹកចិត្ត បង្កើតឱ្យមានការច្រណែន និងការបែកបាក់សាមគ្គីភាព។ សហគ្រាសធុនតូច និងមធ្យម ពិបាកទាក់ទាញអ្នកគ្រប់គ្រងអាជីព ដោយសារតែរចនាសម្ព័ន្ធអភិបាលកិច្ចមិនច្បាស់លាស់។ អ្នកគ្រប់គ្រងដែលជួលពីក្រៅជារឿយៗត្រូវបានរឹតត្បិតអំណាច ដោយសារតែការជ្រៀតជ្រែកពីម្ចាស់ក្រុមហ៊ុន។ លើសពីនេះ ប្រព័ន្ធវាយតម្លៃលទ្ធផលការងារ ដែលមានយុត្តិធម៌ និងតម្លាភាព សម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ក៏នៅមានកម្រិត។ ការបណ្ដុះបណ្ដាលអភិបាលកិច្ចសម្រាប់បុគ្គលិកជាន់ខ្ពស់ មិនត្រូវបានផ្ដល់អាទិភាពក្នុងកញ្ចប់ថវិកាក្រុមហ៊ុន។ បញ្ហា "ការិយាធិបតេយ្យផ្ទៃក្នុង" នៅក្នុង សហគ្រាសធុនតូច និងមធ្យម ខ្លះ បង្កើតឱ្យមានចំណុចរាំងស្ទះដល់ការសម្រេចចិត្តរហ័ស។ ភាពខុសគ្នារវាង "វប្បធម៌គ្រួសារ" និង "ស្ដង់ដារសាជីវកម្ម" បង្កើតឱ្យមានសម្ពាធការងារដល់បុគ្គលិកជំនាញ។ ការខ្វះខាតការផ្ដល់សិទ្ធិអំណាច ដល់អ្នកគ្រប់គ្រងថ្នាក់កណ្ដាល ធ្វើឱ្យការងារទាំងអស់ធ្លាក់មកលើម្ចាស់ក្រុមហ៊ុនតែម្នាក់។ កត្តាមួយទៀតគឺ គ្មានប្រព័ន្ធគ្រប់គ្រងចំណេះដឹង ដែលធ្វើឱ្យក្រុមហ៊ុនបាត់បង់ជំនាញនៅពេលបុគ្គលិកចាកចេញ។ ការពង្រឹងអភិបាលកិច្ចសាជីវកម្មនៅក្នុង សហគ្រាសធុនតូច និងមធ្យម កម្ពុជា គឺជាភាពចាំបាច់ដាច់ខាតសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ ម្ចាស់អាជីវកម្មត្រូវតែហ៊ាន "ផ្លាស់ប្តូរផ្នត់គំនិត" ពីការគ្រប់គ្រងបែបគ្រួសារ ទៅជាការគ្រប់គ្រងតាមស្ដង់ដារវិជ្ជាជីវៈ។ ការវិនិយោគលើ "ប្រព័ន្ធឌីជីថល និងតម្លាភាពហិរញ្ញវត្ថុ" គឺជាជំហានដំបូងដ៏សំខាន់បំផុត។ ការរៀបចំឱ្យមាន "ក្រុមប្រឹក្សាភិបាលឯករាជ្យ" ទោះបីជាខ្នាតតូច ក៏អាចផ្ដល់ជាគំនិតយុទ្ធសាស្ត្រដ៏មានតម្លៃ។ រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ត្រូវតែបន្តផ្ដល់ការគាំទ្របច្ចេកទេស និងការលើកទឹកចិត្តផ្នែកពន្ធដារដល់ក្រុមហ៊ុនដែលមានអភិបាលកិច្ចល្អ។ អភិបាលកិច្ចល្អនឹងជួយកាត់បន្ថយថ្លៃដើមដើមទុន និងបង្កើនភាពជឿជាក់លើឆាកអន្តរជាតិ។ សហគ្រាសធុនតូច និងមធ្យម កម្ពុជាត្រូវតែត្រៀមខ្លួនសម្រាប់ "សវនកម្មខាងក្រៅ" ដើម្បីពង្រឹងភាពរឹងមាំនៃប្រព័ន្ធផ្ទៃក្នុង។ ការកសាងវប្បធម៌ស្ថាប័នដែលផ្អែកលើ "តម្លាភាព និងការទទួលខុសត្រូវ" គឺជាកត្តាស្លាប់រស់នៃអាជីវកម្ម។ អភិបាលកិច្ចសាជីវកម្មមិនមែនសម្រាប់តែក្រុមហ៊ុនធំនោះទេ ប៉ុន្តែវាគឺជា "គ្រាប់ពូជ" នៃភាពជោគជ័យសម្រាប់សហគ្រាសគ្រប់ខ្នាត។ អភិបាលកិច្ចល្អគឺជា "ខែលការពារ" ដ៏រឹងមាំបំផុតសម្រាប់ សហគ្រាសធុនតូច និងមធ្យម កម្ពុជា ក្នុងពិភពធុរកិច្ចដែលពោរពេញដោយការប្រកួតប្រជែង និងភាពមិនប្រាកដប្រជា។ ការពង្រឹងអភិបាលកិច្ចក្នុង សហគ្រាសធុនតូច និងមធ្យម មិនមែនជាការចំណាយបន្ថែមនោះទេ ប៉ុន្តែវាគឺជាការវិនិយោគដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។ ភាពជោគជ័យយូរអង្វែងរបស់ សហគ្រាសធុនតូច និងមធ្យម ផ្អែកលើសមត្ថភាពក្នុងការវិវត្តន៍ខ្លួនពីការគ្រប់គ្រងតាមបែបសភាវគតិ មកជាការគ្រប់គ្រងតាមបែបវិទ្យាសាស្ត្រ និងទិន្នន័យ។ អភិបាលកិច្ចល្អគឺជាកត្តាគន្លឹះដែលជួយឱ្យ សហគ្រាសធុនតូច និងមធ្យម អាចបំប្លែងខ្លួនទៅជាសហគ្រាសខ្នាតធំ និងមានលទ្ធភាពចុះបញ្ជីក្នុងផ្សារមូលបត្រនាពេលអនាគត។ តាមរយៈការអនុវត្តតម្លាភាព និងគណនេយ្យភាព សហគ្រាសធុនតូច និងមធ្យម នឹងបង្កើតបាននូវប្រព័ន្ធអេកូឡូស៊ីធុរកិច្ចមួយដែលមានសុខភាពល្អ និងមានភាពប្រកួតប្រជែងខ្ពស់។ ការកសាងទំនុកចិត្តជាមួយអ្នកពាក់ព័ន្ធតាមរយៈអភិបាលកិច្ច គឺជាទ្រព្យសម្បត្តិអរូបីដែលមិនអាចកាត់ថ្លៃបានសម្រាប់ សហគ្រាសធុនតូច និងមធ្យម ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។ ម្ចាស់ភាគហ៊ុន និងអ្នកដឹកនាំ សហគ្រាសធុនតូច និងមធ្យម ត្រូវតែដើរតួជាគំរូក្នុងការអនុវត្តក្រមសីលធម៌ ដើម្បីបង្កើតវប្បធម៌ការងារដែលស្អាតស្អំ។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាឌីជីថល និងក្របខណ្ឌអភិបាលកិច្ច នឹងជួយឱ្យ សហគ្រាសធុនតូច និងមធ្យម អាចគ្រប់គ្រងប្រតិបត្តិការបានគ្រប់ជ្រុងជ្រោយ និងមានតម្លាភាពបំផុត។ អភិបាលកិច្ចសាជីវកម្មគឺជាស្ពានចម្លងដែលតភ្ជាប់ សហគ្រាសធុនតូច និងមធ្យម កម្ពុជា ទៅកាន់បណ្ដាញពាណិជ្ជកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់លំដាប់ពិភពលោក។ កិច្ចការពារផលប្រយោជន៍ម្ចាស់ភាគហ៊ុនតូចតាចក្នុង សហគ្រាសធុនតូច និងមធ្យម គឺជាសញ្ញាណនៃភាពចាស់ទុំផ្នែកធុរកិច្ច និងការគោរពច្បាប់។ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឱ្យមានរបៀបរៀបរយ ជួយឱ្យ សហគ្រាសធុនតូច និងមធ្យម អាចឆ្លើយតបទៅនឹងការប្រែប្រួលនៃទីផ្សារបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ ការអប់រំ និងការផ្សព្វផ្សាយជាបន្តបន្ទាប់អំពីអភិបាលកិច្ច គឺជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការលុបបំបាត់អំពើពុករលួយ និងការកេងបន្លំក្នុង សហគ្រាសធុនតូច និងមធ្យម។ សហគ្រាសធុនតូច និងមធ្យម ដែលមានអភិបាលកិច្ចរឹងមាំ តែងតែទទួលបានការគាំទ្រ និងភាពស្មោះត្រង់ពីសំណាក់អតិថិជន និងដៃគូពាណិជ្ជកម្ម។ ការធ្វើសវនកម្មផ្ទៃក្នុង និងការវាយតម្លៃហានិភ័យជាប្រចាំ គឺជាដង្ហើមដែលជួយឱ្យ សហគ្រាសធុនតូច និងមធ្យម រក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ។ និរន្តរភាពនៃ សហគ្រាសធុនតូច និងមធ្យម កម្ពុជា អាស្រ័យលើការរៀបចំផែនការបន្តវេនដែលច្បាស់លាស់ និងផ្អែកលើសមត្ថភាពពិតប្រាកដ។ អភិបាលកិច្ចសាជីវកម្មជួយឱ្យ សហគ្រាសធុនតូច និងមធ្យម អាចសម្រេចចិត្តបានត្រឹមត្រូវ ទោះបីជាស្ថិតក្នុងស្ថានភាពស្មុគស្មាញ និងពោរពេញដោយសម្ពាធក៏ដោយ។ ការផ្ដល់តម្លៃលើសមធម៌ និងការទទួលខុសត្រូវសង្គម នឹងធ្វើឱ្យ សហគ្រាសធុនតូច និងមធ្យម ក្លាយជាផ្នែកមួយដ៏សំខាន់នៃវឌ្ឍនភាពជាតិ។ សហគ្រាសធុនតូច និងមធ្យម ត្រូវតែចាត់ទុកអភិបាលកិច្ចជាផ្នែកមួយនៃ "អត្តសញ្ញាណអាជីវកម្ម" ជាជាងការអនុវត្តតាមការបង្ខំពីច្បាប់។ ភាពរឹងមាំនៃ សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយអភិបាលកិច្ចល្អគឺជាកោសិកាដែលជួយឱ្យឆ្អឹងខ្នងនោះរឹងមាំ។ ការផ្លាស់ប្តូរពីការគ្រប់គ្រងបែបបុរាណ មកជាអភិបាលកិច្ចបែបទំនើប គឺជាជំហានយុទ្ធសាស្ត្រដើម្បីឈានទៅរកការប្រកួតប្រជែងក្នុងតំបន់អាស៊ាន។ ជាចុងក្រោយ អភិបាលកិច្ចសាជីវកម្មគឺជាកូនសោរដែលបើកទ្វារទៅរក "យុគសម័យមាស" នៃវិស័យ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។